ការដាក់ឈ្មោះឬនាមខ្លួន ដែលបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរគឺមានសារៈសំខាន់ណាស់ ក្នុងការងាយស្រួលចាំឫហៅ ថែមទាំងបង្កប់នូវអត្តន័យល្អៗសម្រាប់មនុស្សម្នាក់ៗផងដែរ។ វាជាការចូលរួមចំណែកមួយផ្នែកក្នុងការលើកកម្ពស់ និងថែរក្សានូវវប្បធម៌និងអរិយធម៌របស់ជាតិយើងផងដែរ។ ជាទូទៅកាដាក់ឈ្មោះ ទៅតាមប្រភេទរុក្ខជាតិ ផ្កា សត្វដែលមានឫទ្ធិអោយត្រូវនឹងធាតុ ទឹក ដី ភ្លើង ខ្យល់ គឺជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ក្នុងវប្បធម៌ខ្មែរ។ ការជ្រើសរើសឈ្មោះបែបនេះ ច្រើនតែមានអត្ថន័យជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីជំនឿរបស់ឪពុកម្តាយទៅលើលក្ខណៈពិសេស ឬ អំណាចរបស់វត្ថុទាំងនោះ។ ការដាក់ឈ្មោះកូនតាមឈ្មោះផ្កា ឬរុក្ខជាតិ គឺជារឿងធម្មតាមួយនៅប្រទេសកម្ពុជាយើង។ ឈ្មោះភាគច្រើនតែងត្រូវបានគេជ្រើសរើស ដោយសារតែភាពស្រស់ស្អាត ក្លិនក្រអូប ឬ លក្ខណៈពិសេសនៃអត្ថន័យរបស់ផ្កាឬរុក្ខជាតិនោះ ដែលធៀបនឹងមនុស្សណាមួយ។ ឪពុកម្តាយ អាចជ្រើសរើសឈ្មោះផ្កាដែលមាន ពណ៌ លក្ខណៈ ឬអត្ថន័យ ស្របទៅនឹងចរិក លក្ខណៈ កូនរបស់ពួកគេ។ ឈ្មោះរំដួល តំណាងអោយកូនស្រី ដែលមានភាពល្អឯក មានកិត្តិយសក្រអូបឈ្ងុយឈ្ងប់ ជាពិសេសឈ្មោះនេះត្រូវបានគេប្រើសម្រាប់ហៅស្ត្រីខ្មែរដ៏ស្រស់ស្អាត និងមានភាពថ្លៃថ្នូរ។ ចំប៉ី សំដៅដល់ស្រ្តីដែលមានចិត្តល្អបរិសុទ្ធ ប្រកបកាងារដែលមានកេរ្តិ៍ឈ្មោះជាទីសង្ឃឹមរបស់ញាតិ។ ឈូកស បង្ហាញពីមនុស្សស្រីដែលមានភាពបរិសុទ្ធ ស្អាតស្អំជាទីពេញចិត្តនៃមនុស្សគ្រប់ជាន់ថ្នាក់។ ម្លិះ គឺជាស្ត្រីដែលមានកេរ្តិ៍ឈ្មោះដូចផ្កាម្លិះ ក្រអូបត្រជាក់ និងភាពស្រស់ស្រាយ។ ចំប៉ា ជាឈ្មោះដែលបញ្ជាក់ពីភាពល្អឥតខ្ចោះ ស្មោះត្រង់ និងសេចក្តីរីករាយនៅក្នុងជីវិត។ ឈូករ័ត្ន ជានិមិត្តរូបនៃភាពជឿជាក់ ស្ថេរភាព ភាពរឹងមាំ ភាពស្មោះត្រង់ ដូចផ្កាឈូករ័ត្ន ដែលមិនដែលមើលអ្នកណាក្រៅពីព្រះអាទិត្យ។ ពិដោរ កូនស្រីដែលមានក្លិនក្រអូបល្អ អាកប្បកិរិយា ចរិយាមាយាទ កេរ្តិ៍ឈ្មោះក្រអូប។ រំចេក ឈ្មោះកូនស្រីដែលពិនប្រសប់ធ្វើអោយគ្រួសារពេញចិត្តជាមួយនាង។ លំចង់ សំដៅទៅដល់អ្នកមានស្នាមញញឺមជាគ្រឿងត្រជាក់ចិត្តដូចជាផ្កាលំចង់។ កុលាប ជាឈ្មោះដើមផ្កាមួយប្រភេទដែលមានសន្តានជាវល្លិ ដើមមានបន្លា និងមានក្លិនក្រអូប។ ឈ្មោះកុលាប គ្រាន់តែឮគួរឱ្យស្រឡាញ់ពន់ពេក ពីរោះចាប់ចិត្ត ។ កេសរ ជាឈ្មោះប្រៀបប្រដូចទៅនឹងកេសរផ្កា ឬលំអងផ្កា។ ក្រវ៉ាន់ ជាឈ្មោះដែលតំណាងឱ្យកេរ្តិ៍ឈ្មោះក្រអូបឈ្ងុយ។ ឆើត សំទៅដល់បុគ្គលដែលមានភាពល្អប្រពៃស្រស់បំព្រងដូចផ្កា។ ឆោម ជាមនុស្សដែលមានចរិយាមាយាទល្អ និងមិនរឹងទទឹង។ ដកចន្ទន៍ ជាឈ្មោះដែលតំណាងឱ្យផ្កាដកចន្ទន៍ ។ បុប្ផា មានន័យថាកូនស្រីជាទីស្រលាញ់ដែលល្អដូចផ្កា។ បុប្ផាកេសរ ជាកូនស្រីជាទីស្រលាញ់មានលម្អដូចជាកេសរផ្កា។ បុប្ផានារី ឈ្មោះនេះគឺដើម្បីប្រៀបធៀបនារីទៅនឹងផ្កា ដែលជាធម្មតាតំណាងឱ្យភាពស្រស់ស្អាត ភាពទន់ភ្លន់ ភាពបរិសុទ្ធ ភាពទាក់ទាញ និងភាពក្រអូប។ សុមាលី អត្ថន័យនៃឈ្មោះនេះជាកម្រងផ្កាដែលល្អ សំដៅដល់ស្រ្តីដែលមានរបៀបរៀបរយ ចរិយាមាយាទល្អ សុភាពរម្យទម។ គន្ធា ជាកូនស្រីដែលមានចរិយាមាយាទថ្លៃថ្នូរដូចទៅនឹងក្លិនក្រអូបផ្អែមល្ហែមរបស់ផ្កា។ កន្និកា សំដៅដល់ត្របកផ្កាឈូក ឬក៏ជាពាក្យសម្រាប់ហៅសត្វបក្សីដ៏ស្រស់ស្អាតមួយប្រភេទផងដែរ ឈ្មោះនេះតំណាងឲ្យ នារីដែលមានភាពស្រស់ស្អាត និងភាពទាក់ទាញ។ មល្លិកា ជាឈ្មោះស្ត្រីដែលល្អស្រស់សោភាដូចផ្កាមល្លិកា។ វេហា មានន័យថា កូនប្រុសដែលមានភាពក្លាហាន ហើយមានសេរីភាពគ្រប់គ្រាន់ ប្រៀបដូចជាមេឃ។ វាយោ បុរសដែលប្រៀបបានទៅនឹងខ្យល់។ សាគរ ឈ្មោះនេះគេប្រើសម្រាប់កូនប្រុស ដែលបញ្ជាក់ពីភាពធំធេងប្រៀបប្រដូចទៅនឹងសមុទ្រ។ ហង្ស ភាគច្រើនគេតែងដាក់ឈ្មោះសម្រាប់កូនស្រី ពីព្រោះវាតំណាងឱ្យស្រ្តីដែលមានសម្រស់ស្រស់ស្អាតល្អដាច់គេ ល្អឯកគួរឱ្យចង់គយគន់។ រាជសីហ៍ បុគ្គលដែលមានភាពខ្លាំងពូកែអស្ចារ្យ អង់អាចក្លាហាន និងមោះមុត ។ សូរិយៈ បុរសដែលប្រៀបដូចជារស្មីព្រះអាទិត្យ មានភាពរុងរឿងខ្ពស់ត្រដែត។ សូរិយា សំដៅទៅដល់បុរសឬក៏នារី ដែលប្រៀបដូចទៅនឹងព្រះអាទិត្យ។ ជំនោ ជាឈ្មោះមនុស្សប្រុសដែលប្រៀបបានទៅនឹងខ្យល់។ នេសា មានន័យថា បុគ្គលដែលមានចិត្តត្រជាក់ដូចជាទឹក ចេះបត់បែន និងមានចិត្តបរិសុទ្ធ។ រស្មី តំណាង ឱ្យភាពកក់ក្តៅ ពោពេញដោយពន្លឺ កម្លាំង និងថាមពល។ សរុបមក ការជ្រើសរើសឈ្មោះទៅតាម ប្រភេទ រុក្ខជាតិ ផ្កា សត្វដែលមានឬទ្ធិ និងធាតុទាំងបួន មិនត្រឹមតែមានន័យជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងជាការសម្គាល់បុគ្គលណាម្នាក់តាមរយៈនាមជាអត្តសញ្ញាតិជាតិទៀតផង។ វាក៏ជាផ្នែកមួយនៃការថែរក្សានូវប្រពៃណីនិងជំនឿដែលបានបន្សល់ទុកពីដូនតាផងដែរ។